មុខម្ហូប ឆាត្រប់ដុតជាមួយសៀង គឺជាមុខម្ហូបបួសមូយមុខដ៏ពេញនិយមមួយ នៅក្នុងមុខម្ហូបនេះ សៀងដើរតួ ជាគ្រឿងផ្សំសំខាន់។ ជាដំបូង គេយកត្រប់ទៅដុត ឬអាំងឱ្យឆ្អិនទន់ រួចបកសម្បកចេញ បន្ទាប់មក គេយកសាច់ត្រប់ដែលដុតហើយ មកឆាជាមួយសៀង ខ្ទឹមស ម្ទេស ស្ករ និងគ្រឿងទេសផ្សេងទៀត។ រសជាតិរបស់ត្រប់ដុតដែលក្រអូបឈ្ងុយឆ្ងាញ់ លាយជាមួយរសជាតិប្រៃលាយផ្អែមរបស់សៀង ធ្វើឱ្យមុខម្ហូបនេះមានរសជាតិប្លែក គួរឱ្យចង់ទទួលទាន។ សៀង មិនមែនគ្រាន់តែជាគ្រឿងផ្សំធម្មតានោះទេ តែវាជាផលិតផលសិប្បកម្មកែច្នៃបែបបុរាណ ដែលតម្រូវឱ្យមានភាពអត់ធ្មត់ និងចំណេះដឹងពីធម្មជាតិ ដើម្បីបង្កើតបានជារសជាតិ និងក្លិនដ៏ពិសេសមួយ។ ការប្រើប្រាស់សៀងក្នុងមុខម្ហូប មិនត្រឹមតែធ្វើឱ្យម្ហូបកាន់តែឆ្ងាញ់នោះទេ ថែមទាំងថែរក្សានូវរសជាតិដើមរបស់ម្ហូបខ្មែរទៀតផង។ និយាយរួម សៀងគឺជាគ្រឿងផ្សំដ៏អស្ចារ្យដែលផ្តល់នូវរសជាតិ និងក្លិនឈ្ងុយប្លែកសម្រាប់ម្ហូបខ្មែរ។ ដូច្នេះ សៀងមិនត្រឹមតែជាគ្រឿងផ្សំទេ តែជាផ្នែកមួយនៃអត្តសញ្ញាណម្ហូបខ្មែរ។ សរុបមក សៀងគឺជាគ្រឿងផ្សំដែលមិនអាចខ្វះបានក្នុងម្ហូបខ្មែរ ដោយវាអាចត្រូវបានប្រើប្រាស់ជាគ្រឿងផ្សំគោល ទឹកជ្រលក់ ឬគ្រឿងបន្ថែមរសជាតិ ដើម្បីបង្កើតបានជាមុខម្ហូបប្លែកៗជាច្រើនមុខ។